ការចងចាំអំពីអាហារសម្រន់កាលពីដប់ឆ្នាំមុនតែងតែនាំមកនូវអារម្មណ៍នឹករលឹកដល់រសជាតិដើមដ៏ឈ្ងុយឆ្ងាញ់។ នំបញ្ចុកសម្លខ្មែរដែលលក់តាមកន្ត្រកមានរសជាតិសម្លប្រហុកដិតខ្លាំងហើយមានបន្លែស្រស់ៗជាច្រើនមុខទៀតផង។ រសជាតិទឹកសម្លខ្មែរពណ៌លឿងដែលចម្អិនពីត្រីទន្លេស្រស់ពិតជាធ្វើឱ្យអ្នកញ៉ាំមិនអាចបំភ្លេចបានឡើយ។ សិស្សសាលានាំគ្នាចោមរោមទិញនំបញ្ចុកទឹកប្រហុកដែលដាក់លក់នៅតាមចិញ្ចើមផ្លូវយ៉ាងច្រើនកុះករតែម្តង។ អ្នកលក់នំបញ្ចុកតែងតែដើររែកតាមភូមិផងនិងដាក់លក់តាមរទេះរុញតូចៗនៅតាមមុខផ្ទះអ្នកភូមិផងដែរ។ ក្លិនឈ្ងុយនៃទឹកសម្លខ្មែរភាយចេញពីឆ្នាំងដែលកំពុងកម្តៅលើចង្ក្រានធ្យូងពិតជាទាក់ទាញចិត្តអ្នកដើរកាត់។ បន្លែត្រួយល្ពៅនិងផ្កាស្នោដែលដាក់លាយក្នុងចាននំបញ្ចុកជួយបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់ពិសាខ្លាំង។ នំបញ្ចុកទឹកប្រហុកដែលមានរសជាតិហឹរតិចៗនិងមានក្លិនខ្ទឹមសបំពងឈ្ងុយឆ្ងាញ់សម្រាប់អាហារពេលរសៀល។ អ្នកធ្វើការតាមការិយាល័យចូលចិត្តកម្ម៉ង់នំបញ្ចុកមកញ៉ាំជុំគ្នាដើម្បីបង្កើនភាពរីករាយក្នុងម៉ោងសម្រាក។ តម្លៃនំបញ្ចុកកាលពីដប់ឆ្នាំមុនមានតម្លៃសមរម្យបំផុតដែលអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាអាចទិញញ៉ាំបាន។ ទឹកសម្លដែលមានសាច់ត្រីច្រើននិងគ្រឿងបុកថ្មីៗធ្វើឱ្យអាហារមួយប្រភេទនេះនៅតែមានប្រជាប្រិយភាពខ្លាំង។ រូបភាពអ្នកលក់ដួសទឹកសម្លដាក់ក្នុងចានដែកស្រឡះស្អាតគឺជាទិដ្ឋភាពដ៏សាមញ្ញមួយនាពេលកន្លងទៅនោះ។ រសជាតិជូរអែមនៃទឹកត្រីផ្អែមដែលស្រោចពីលើនំបញ្ចុកជួយឱ្យអាហារនេះមានតុល្យភាពរសជាតិយ៉ាងល្អ។ នំបញ្ចុកសម្លខ្មែរមិនត្រឹមតែជាអាហារសម្រន់ទេតែវាក៏ជាអាហារតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរយើងដែរ។ កាលពីមុនមិនទាន់មានហាងទំនើបច្រើនទេដូចនេះនំបញ្ចុកតាមភូមិគឺជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រប់គ្នា។ អាហារសម្រន់មួយចាននេះបានផ្តល់នូវថាមពលនិងភាពរីករាយដល់កុមារៗបន្ទាប់ពីពួកគេចេញពីសាលារៀន។ ចេកអាំងក្តៅៗដែលអាំងលើចង្ក្រានធ្យូងមានក្លិនឈ្ងុយឈ្ងប់ចេញពីសំបកចេកដែលឡើងពណ៌ក្រហមស្រស់។ ចេកណាំវ៉ាទុំល្មមត្រូវបានគេយកមកសង្កត់ឱ្យសំប៉ែតរួចដាក់អាំងរហូតដល់មានសភាពក្រៀមក្រៅទន់ក្នុង។ ទឹកខ្ទិះដូងដែលលាយជាមួយស្ករត្នោតសម្រាប់ស្រោចលើចេកអាំងគឺជាអាថ៌កំបាំងនៃរសជាតិដ៏ផ្អែមឈ្ងុយ។ ដំឡូងអាំងមានទាំងដំឡូងជ្វានិងដំឡូងឈាមមាន់ដែលផ្តល់នូវរសជាតិផ្អែមពីធម្មជាតិនិងសម្បូរវីតាមីន។ ក្មេងៗកាលពីមុនចូលចិត្តទិញដំឡូងអាំងញ៉ាំបណ្តើរនិងដើរលេងបណ្តើរតាមវាលស្រែនាពេលរសៀលថ្ងៃលិច។ ក្លិនដំឡូងដែលឆេះសំបកតិចៗលើភ្នក់ភ្លើងបានដាស់អារម្មណ៍អ្នកដែលបានដើរកាត់ឱ្យចង់ទិញភ្លាមៗតែម្តង។ ចេកអាំងគឺជាអាហារសម្រន់ដែលងាយស្រួលរកទិញបានបំផុតនៅតាមគ្រប់ច្រកល្ហកនៃទីក្រុងភ្នំពេញកាលនោះ។ អ្នកលក់ចេកអាំងតែងតែរៀបចំចេកដាក់ជាជួរៗលើស្បៃដែកអាំងមើលទៅពិតជាមានសណ្តាប់ធ្នាប់គួរឱ្យចង់ញ៉ាំ។ រសជាតិផ្អែមមុតនៃស្ករត្នោតដែលឆេះតិចៗលើសាច់ចេកបង្កើតបានជាក្លិនក្រអូបពិសេសខុសពីបង្អែមដទៃ។ ដំឡូងអាំងក្តៅៗអាចជួយឱ្យរាងកាយមានភាពកក់ក្តៅជាពិសេសនៅពេលដែលមានអាកាសធាតុត្រជាក់នាខែរងា។ មនុស្សចាស់ក៏ចូលចិត្តញ៉ាំចេកអាំងដែរព្រោះវាជាអាហារបែបធម្មជាតិដែលមិនមានសារធាតុគីមីរក្សាទុកយូរ។ ការញ៉ាំចេកអាំងជាមួយទឹកខ្ទិះដូងខាប់ៗគឺជាបទពិសោធន៍រសជាតិដ៏អស្ចារ្យមួយសម្រាប់អ្នកស្រឡាញ់អាហារខ្មែរ។ ដំឡូងឈាមមាន់ដែលមានពណ៌ស្វាយស្អាតពិតជាទាក់ទាញភ្នែកកុមារឱ្យចូលមកទិញដោយមិនស្ទាក់ស្ទើរឡើយ។ ចេកអាំងនិងដំឡូងអាំងគឺជាតំណាងឱ្យភាពសាមញ្ញនៃជីវភាពរស់នៅរបស់ប្រជាជនខ្មែរកាលពីដប់ឆ្នាំមុន។ សព្វថ្ងៃទោះបីមានអាហារថ្មីៗច្រើនមែនតែរសជាតិចេកអាំងនៅតែស្ថិតក្នុងបេះដូងរបស់អ្នកញ៉ាំជានិច្ច។ មីឆាគ្រឿងសមុទ្រឬមីឆាសាច់គោគឺជាអាហារដែលសិស្សសាលាតែងតែនិយមញ៉ាំបំផុតនៅពេលចេញលេង។ រសជាតិមីឆាតាមចិញ្ចើមថ្នល់ដែលមានក្លិនខ្ទឹមសបំពងនិងទឹកស៊ីអ៊ីវឈ្ងុយឆ្ងាញ់ពិតជាប្លែកពីមីឆានៅតាមផ្ទះ។ លតឆាដាក់ពងទាចៀនពីលើនិងបន្ថែមទឹកត្រីផ្អែមហឹរតិចៗគឺជាអាហារដែលជួយឱ្យឆ្អែតបានយូរល្អណាស់។ អ្នកលក់មីឆាប្រើកម្លាំងភ្លើងខ្លាំងនិងខ្ទះធំដើម្បីឆាមីឱ្យមានសភាពក្រៀមល្អនិងមានក្លិនឈ្ងុយឆ្ងាញ់ពិសារ។ មីឆាដែលលាយជាមួយបន្លែខាត់ណាស្រស់ៗនិងសាច់គោបន្ទះស្តើងៗពិតជាមានរសជាតិដិតដល់មែនទែន។ ការបន្ថែមម្ទេសហឹរនិងទឹកត្រីផ្អែមចូលទៅក្នុងលតឆាធ្វើឱ្យរសជាតិអាហារនេះកាន់តែមានភាពទាក់ទាញខ្លាំង។ លតឆាគឺជាជម្រើសទីមួយសម្រាប់អ្នកដែលចង់បានអាហារសម្រន់ដែលមានតម្លៃថោកសមរម្យនិងឆាប់រហ័ស។ សំឡេងវែកដែកប៉ះនឹងខ្ទះរបស់អ្នកលក់មីឆាគឺជាសញ្ញាប្រាប់ថាអាហារដ៏ឈ្ងុយឆ្ងាញ់ជិតបានញ៉ាំហើយ។ ក្លិនឈ្ងុយនៃសាច់គោដែលឆាជាមួយគ្រឿងផ្សំខ្មែរភាយចេញពីក្នុងខ្ទះពិតជាធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ឃ្លាន។ មីឆាគ្រឿងគឺជាការរួមបញ្ចូលគ្នារវាងមីលឿងនិងគ្រឿងផ្សំផ្សេងៗដូចជាប្រហិតត្រីនិងសាច់ជ្រូកចិញ្ច្រាំ។ ទិដ្ឋភាពមនុស្សអង្គុយលើកៅអីជ័រតូចៗញ៉ាំមីឆាតាមចិញ្ចើមផ្លូវគឺជាផ្នែកមួយនៃវប្បធម៌អាហារតាមផ្លូវ។ រសជាតិមីឆាដែលដិតដោយសារធាតុផ្សំពីធម្មជាតិនិងការប្រើប្រាស់ភ្លើងធ្យូងធ្វើឱ្យអាហារនេះមានលក្ខណៈពិសេស។ លតឆាដែលមានសណ្តែកបណ្តុះស្រស់ៗជួយឱ្យអ្នកញ៉ាំមិនមានអារម្មណ៍ទ្រលាន់និងមានសុខភាពល្អទៀតផង។ ការញ៉ាំមីឆាក្តៅៗនៅតាមចិញ្ចើមផ្លូវនាពេលរាត្រីគឺជាក្តីសុខដ៏សាមញ្ញមួយរបស់យុវវ័យកាលពីពេលនោះ។ ចង្រិតលីងស្រួយៗដែលមានរសជាតិប្រៃឡែមៗគឺជាអាហារសម្រន់ដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តញ៉ាំលេង។ សណ្តែកដីស្ងោរដែលមានរសជាតិផ្អែមពីធម្មជាតិនិងមានជាតិទឹកក្នុងគ្រាប់សណ្តែកជួយឱ្យការជជែកគ្នាកាន់តែសប្បាយ។ អ្នកលក់ចង្រិតលីងតែងតែបន្ថែមស្លឹកក្រូចសើចនិងម្ទេសដើម្បីបង្កើនក្លិនក្រអូបនិងរសជាតិឱ្យកាន់តែឆ្ងាញ់។ ចង្រិតដូងឬចង្រិតបាយដែលលីងជាមួយអំបិលម្ទេសគឺជាជម្រើសដ៏ល្អសម្រាប់ញ៉ាំកម្សាន្តពេលមើលទូរទស្សន៍។ សណ្តែកដីស្ងោរក្តៅៗដែលច្រកក្នុងថង់ប្លាស្ទិកតូចៗតែងតែមានលក់នៅតាមស្តុបឬតាមទីប្រជុំជននានា។ ការបកសំបកសណ្តែកដីញ៉ាំបណ្តើរនិងជជែកគ្នាលេងជាមួយមិត្តភក្តិបណ្តើរគឺជាទម្លាប់ដ៏សាមញ្ញរបស់ខ្មែរយើង។ ចង្រិតលីងគឺជាប្រភពប្រូតេអ៊ីនបែបធម្មជាតិដែលប្រជាជនកម្ពុជាយើងនិយមចូលចិត្តតាំងពីដើមរៀងមក។ ក្លិនស្លឹកក្រូចសើចដែលបំពងជាមួយចង្រិតភាយចេញមកយ៉ាងឈ្ងុយដែលធ្វើឱ្យអ្នកញ៉ាំចង់ញ៉ាំហើយញ៉ាំទៀត។ សណ្តែកដីស្ងោរមានតម្លៃថោកនិងងាយស្រួលរកទិញបាននៅគ្រប់ទីកន្លែងមិនថាទីក្រុងឬនៅតាមជនបទឡើយ។ ការជួបជុំគ្នាជាលក្ខណៈគ្រួសារនាពេលល្ងាចតែងតែមានចង្រិតលីងឬសណ្តែកដីស្ងោរជាអាហារសម្រន់ជានិច្ច។ រសជាតិស្រួយស្រេះរបស់ចង្រិតដែលបំពងបានល្អពិតជាធ្វើឱ្យអ្នកញ៉ាំមានអារម្មណ៍រីករាយនឹងរសជាតិប្លែកនេះ។ សណ្តែកដីស្ងោរដែលឆ្អិនល្អមានសាច់ទន់និងមានរសជាតិផ្អែមស្រាលដែលផ្តល់នូវភាពស្កប់ស្កល់ដល់អ្នកញ៉ាំ។ អ្នកលក់ចង្រិតតែងតែដើរលក់តាមបណ្តាហាងនានានៅពេលយប់ដែលជាសញ្ញានៃជីវភាពរស់នៅដ៏មមាញឹក។ អាហារសម្រន់ប្រភេទនេះមិនត្រឹមតែឆ្ងាញ់ទេតែវាក៏ផ្តល់នូវអារម្មណ៍ស្និទ្ធស្នាលរវាងអ្នកញ៉ាំជុំគ្នាផងដែរ។ ទឹកកកឈូសដែលមានពណ៌ស្រស់ស្អាតនិងមានគ្រឿងលាយច្រើនមុខគឺជាបង្អែមដ៏ត្រជាក់ចិត្តសម្រាប់ថ្ងៃក្តៅ។ សេរ៉ូពណ៌ក្រហមឬពណ៌ខៀវដែលស្រោចពីលើទឹកកកឈូសយ៉ាងជោកជាំជួយកាត់បន្ថយភាពហប់នៃអាកាសធាតុ។ ការបន្ថែមទឹកដោះគោខាប់ពីលើទឹកកកឈូសធ្វើឱ្យបង្អែមនេះមានរសជាតិឈ្ងុយឆ្ងាញ់និងមានភាពទាក់ទាញខ្លាំង។ គ្រឿងលាយដូចជាចេកខ្ទិះដំឡូងឈាមមាន់និងគ្រាប់សាគូជួយបង្កើនរសជាតិទឹកកកឈូសឱ្យកាន់តែសម្បូរបែប។ ក្មេងៗសប្បាយចិត្តណាស់នៅពេលបានឃើញរទេះទឹកកកឈូសមកដល់មុខផ្ទះឬមុខសាលារៀនរបស់ពួកគេ។ ទឹកកកដែលឈូសបានម៉ត់ល្អនិងរលាយក្នុងមាត់ភ្លាមៗផ្តល់នូវអារម្មណ៍ស្រស់ស្រាយបំផុតដល់អ្នកញ៉ាំគ្រប់គ្នា។ ទឹកកកឈូសគឺជាបង្អែមលេខមួយកាលពីមុនពេលដែលហាងកាហ្វេទំនើបៗមិនទាន់មានច្រើនដូចពេលបច្ចុប្បន្ន។ រសជាតិផ្អែមត្រជាក់នៃទឹកកកឈូសបានក្លាយជាការចងចាំដ៏ផ្អែមល្ហែមសម្រាប់កុមារភាពរបស់មនុស្សជាច្រើន។ អ្នកលក់ទឹកកកឈូសប្រើដៃបង្វិលម៉ាស៊ីនឈូសទឹកកកយ៉ាងស្ទាត់ជំនាញដែលមើលទៅពិតជាគួរឱ្យចាប់អារម្មណ៍។ ការញ៉ាំទឹកកកឈូសជុំមិត្តភក្តិក្រោយចេញពីសាលារៀនគឺជាពេលវេលាដ៏រីករាយដែលមិនអាចបំភ្លេចបានឡើយ។ គ្រឿងបង្អែមដែលធ្វើពីធម្មជាតិដូចជាល្ពៅចម្អិននិងសណ្តែកខៀវជួយឱ្យទឹកកកឈូសមានរសជាតិកាន់តែពិសេស។ សព្វថ្ងៃទោះបីមានការ៉េមទំនើបៗច្រើនតែទឹកកកឈូសបែបបុរាណនៅតែមានអ្នកនិយមចូលចិត្តញ៉ាំដដែល។ ពណ៌ចម្រុះនៃទឹកសេរ៉ូក្នុងដបកែវដែលតម្រៀបលើរទេះទឹកកកឈូសគឺជាទិដ្ឋភាពដ៏ស្រស់ស្អាតនៃអាហារខ្មែរ។ ទឹកកកឈូសមិនត្រឹមតែជាបង្អែមទេតែវាជាផ្នែកមួយនៃអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់មនុស្សគ្រប់វ័យ។ រសជាតិអាហារសម្រន់កាលពីដប់ឆ្នាំមុននៅតែមានឥទ្ធិពលយ៉ាងខ្លាំងមកលើចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរ។ ការរក្សានូវរសជាតិអាហារសម្រន់បែបប្រពៃណីគឺជាការចូលរួមចំណែកថែរក្សាវប្បធម៌ដ៏មានតម្លៃរបស់ជាតិយើង។ ការផ្លាស់ប្តូរពីអាហារតាមរទេះរុញបែបសាមញ្ញនាពេលមុនមកជាអាហារបែបសម័យថ្មីបានបង្ហាញពីការរីកចម្រើននៃចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់ជំនាន់។ ការវិវត្តនៃរបៀបរស់នៅសម័យថ្មីបានធ្វើឱ្យអាហារសម្រន់មានការប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់បំផុត។ តែគុជដែលមានគ្រាប់គុជស្វិតៗនិងរសជាតិទឹកដោះគោឈ្ងុយឆ្ងាញ់បានក្លាយជាភេសជ្ជៈប្រចាំថ្ងៃរបស់យុវវ័យ។ ហាងតែគុជល្បីៗមានការរចនាស្រស់ស្អាតដែលទាក់ទាញយុវវ័យឱ្យមកថតរូបលេងកម្សាន្តនិងបង្ហោះលើបណ្តាញសង្គម។ រសជាតិភេសជ្ជៈសម័យថ្មីមានជម្រើសច្រើនដូចជាតែផ្លែឈើស្រស់និងកាហ្វេដែលមានឡាតេអាតយ៉ាងមានភាពច្នៃប្រឌិត។ អតិថិជនអាចកំណត់កម្រិតជាតិស្ករក្នុងតែគុជបានតាមចំណង់ចំណូលចិត្តដើម្បីសុខភាពនិងរសជាតិដែលខ្លួនចង់បាន។ ការញ៉ាំតែគុជមិនត្រឹមតែដើម្បីរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេតែវាក៏ជាការបង្ហាញពីស្ទីលរស់នៅបែបស៊ីវិល័យ។ ហាងកាហ្វេទំនើបៗមានបរិយាកាសស្ងប់ស្ងាត់និងមានម៉ាស៊ីនត្រជាក់ដែលផ្តល់ភាពងាយស្រួលដល់ការធ្វើការងារ។ ភេសជ្ជៈដែលមានដាក់ក្រែមឈីសពីលើកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលចូលចិត្តរសជាតិបែបខ្ទិះ។ ការប្រើប្រាស់បំពង់បឺតក្រដាសនិងកែវដែលអាចប្រើឡើងវិញបានបង្ហាញពីការយកចិត្តទុកដាក់លើការការពារបរិស្ថាន។ សេវាកម្មដឹកជញ្ជូនរហ័សបានជួយឱ្យការទិញតែគុជកាន់តែមានភាពងាយស្រួលដោយគ្រាន់តែប្រើទូរស័ព្ទដៃប៉ុណ្ណោះ។ យុវវ័យសម័យនេះចូលចិត្តសាកល្បងរសជាតិភេសជ្ជៈថ្មីៗដែលល្បីក្នុងបណ្តាញសង្គមដូចជាទីកតុកឬហ្វេសប៊ុកជាដើម។ តែបៃតងដែលមានក្លិនក្រអូបប្រហើរលាយជាមួយទឹកដោះគោស្រស់ពិតជាជួយដាស់អារម្មណ៍ឱ្យស្រស់ស្រាយមែនទែន។ ការតុបតែងកែវភេសជ្ជៈឱ្យមានសោភ័ណភាពស្រស់ស្អាតគឺជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់អតិថិជនសម័យថ្មី។ តែគុជរសជាតិស្ករត្នោតលាយជាមួយទឹកដោះគោស្រស់គឺជាជម្រើសដ៏ពេញនិយមដែលអ្នកណាក៏ស្គាល់និងចូលចិត្ត។ ហាងតែគុជដែលមានម៉ាកល្បីៗមកពីបរទេសបានពង្រីកសាខាយ៉ាងលឿននៅទូទាំងទីក្រុងភ្នំពេញនិងតាមបណ្តាខេត្ត។ ប្រហិតចៀនបន្លែស្រស់ដែលមានទឹកជ្រលក់ច្រើនប្រភេទគឺជាអាហារតាមផ្លូវដែលយុវវ័យនិយមជួបជុំគ្នាញ៉ាំ។ ហាងប្រហិតសម័យថ្មីមានបន្លែស្រស់ៗសម្រាប់អតិថិជនជ្រើសរើសដោយសេរីដែលធ្វើឱ្យការញ៉ាំកាន់តែមានរសជាតិ។ ទឹកជ្រលក់ដែលមានរសជាតិផ្អែមហឹរនិងទឹកជ្រលក់បែបកូរ៉េជួយបង្កើនរសជាតិប្រហិតឱ្យកាន់តែឆ្ងាញ់ពិសេសជាងមុន។ ការវិវត្តពីការលក់តាមរទេះរុញមកជាហាងដែលមានផាសុកភាពបង្ហាញពីការរីកចម្រើននៃអាជីវកម្មអាហារសម្រន់។ ប្រហិតសាច់គោនិងប្រហិតត្រីដែលមានគុណភាពខ្ពស់ផ្តល់នូវភាពជឿជាក់ដល់អ្នកប្រើប្រាស់រឿងអនាម័យនិងសុវត្ថិភាព។ ការចម្អិនប្រហិតដោយប្រើម៉ាស៊ីនបំពងខ្យល់ក្តៅគឺជាជម្រើសថ្មីសម្រាប់អ្នកដែលចង់កាត់បន្ថយការប្រើប្រាស់ប្រេង។ អាហារសម្រន់ប្រភេទប្រហិតនេះមានតម្លៃសមរម្យដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចញ៉ាំបានយ៉ាងសប្បាយរីករាយ។ ការបន្ថែមត្រសក់ស្រស់ចូលទៅក្នុងចានប្រហិតជួយឱ្យរសជាតិអាហារនេះកាន់តែមានភាពចុះសម្រុងគ្នា។ ហាងប្រហិតប៊ូហ្វេដែលអនុញ្ញាតឱ្យអ្នកញ៉ាំជ្រើសរើសគ្រឿងផ្សំដោយខ្លួនឯងកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំង។ ក្លិនឈ្ងុយនៃប្រហិតដែលកំពុងចៀនក្នុងខ្ទះក្តៅៗតែងតែទាក់ទាញចិត្តអ្នកធ្វើដំណើរឱ្យចូលមកទិញមិនដែលខាន។ ការប្រើប្រាស់ចង្កឹះឈើនិងថង់ក្រដាសសម្រាប់ដាក់ប្រហិតគឺជាការវិវត្តថ្មីដែលមើលទៅមានអនាម័យនិងទាន់សម័យ។ ប្រហិតចម្រុះមុខដែលមានពណ៌ស្រស់ស្អាតរៀបចំដាក់ក្នុងទូកញ្ចក់ថ្លាពិតជាគួរឱ្យចង់ទិញយកមកញ៉ាំមែនទែន។ រសជាតិហឹរខ្លាំងនៃទឹកជ្រលក់ម្ទេសគឺជាអ្វីដែលយុវវ័យសម័យបច្ចុប្បន្នចូលចិត្តបំផុតសម្រាប់អាហារសម្រន់។ ការញ៉ាំប្រហិតជុំគ្នាជាមួយមិត្តភក្តិគឺជាពេលវេលាដ៏សប្បាយរីករាយនិងជួយបង្កើនភាពស្និទ្ធស្នាលក្នុងក្រុម។ នំបញ្ចុកពងទាកូនដែលមានរសជាតិប្លែកនិងមានការច្នៃប្រឌិតខ្ពស់កំពុងឆក់យកបេះដូងអ្នកញ៉ាំគ្រប់ទិសទី។ បុកល្ហុងបុកចម្រុះគ្រឿងសមុទ្រស្រស់ៗមានរសជាតិហឹរជូរអែមដែលធ្វើឱ្យអ្នកញ៉ាំជក់មាត់និងចង់ញ៉ាំទៀត។ ការដាក់ពងទាកូនចូលក្នុងទឹកសម្លនំបញ្ចុកគឺជាការបន្ថែមជាតិដែលធ្វើឱ្យអាហារនេះមានរសជាតិឈ្ងុយឆ្ងាញ់ប្លែក។ គ្រឿងសមុទ្រដូចជាបង្គានិងមឹកស្រស់ៗដែលបុកលាយជាមួយល្ហុងស្រួយៗផ្តល់នូវអារម្មណ៍ស្រស់ស្រាយដល់អ្នកញ៉ាំ។ បុកល្ហុងខ្មែរដែលមានដាក់ប្រហុកដិតៗនៅតែជាអាហារសម្រន់ដែលមិនអាចខ្វះបានឡើយ។ ការច្នៃប្រឌិតបញ្ចូលគ្នារវាងនំបញ្ចុកនិងពងទាកូនបង្ហាញពីភាពឆ្លាតវៃរបស់អ្នកលក់ក្នុងការបង្កើតមុខម្ហូបថ្មី។ រសជាតិហឹរខ្លាំងដែលធ្វើឱ្យហូរទឹកភ្នែកគឺជាចំណុចពិសេសដែលអ្នកចូលចិត្តញ៉ាំបុកល្ហុងតែងតែស្វែងរកជានិច្ច។ គ្រឿងផ្សំដូចជាក្តាមប្រៃដែលដាក់ក្នុងបុកល្ហុងជួយឱ្យអាហារនេះមានរសជាតិកាន់តែសម្បូរបែប។ ហាងបុកល្ហុងសម័យថ្មីមានការរៀបចំតុបតែងម្ហូបក្នុងកញ្ជើធំៗមើលទៅពិតជាមានសោភ័ណភាពនិងគួរឱ្យចង់ញ៉ាំ។ យុវវ័យសម័យថ្មីចូលចិត្តការញ៉ាំអាហារដែលមានរសជាតិដិតនិងមានភាពប្រឈមជាមួយកម្រិតជាតិម្ទេសដែលហឹរខ្លាំង។ ពងទាកូនដែលមានសាច់ទន់និងមានទឹកផ្អែមឆ្ងាញ់នៅខាងក្នុងជួយបង្កើនតម្លៃអាហារូបត្ថម្ភដល់អាហារសម្រន់នេះ។ បុកចម្រុះដែលលាយជាមួយពោតផ្តល់នូវរសជាតិប្លែកដែលធ្វើឱ្យអ្នកញ៉ាំមានអារម្មណ៍ប្លែកមាត់។ ការផ្សព្វផ្សាយតាមរយៈវីដេអូខ្លីៗលើបណ្តាញសង្គមបានជួយឱ្យហាងបុកល្ហុងជាច្រើនមានភាពល្បីល្បាញយ៉ាងលឿន។ អាហារកូរ៉េដូចជានំប៉័ងប្រហិតនិងនំអង្ករកំពុងមានការពេញនិយមយ៉ាងខ្លាំងដោយសារឥទ្ធិពលនៃរឿងភាគកូរ៉េ។ រសជាតិទឹកជ្រលក់ផ្អែមហឹរបែបកូរ៉េដែលស្រោចលើនំអង្ករស្វិតៗពិតជាត្រូវចិត្តយុវវ័យកម្ពុជាយើងខ្លាំងណាស់។ នំប៉័ងប្រហិតដែលមានឈីសហូរចេញមកនៅខាងក្នុងគឺជាអាហារសម្រន់ដែលក្មេងៗនិងយុវវ័យចូលចិត្តទិញញ៉ាំ។ ហាងលក់អាហារសម្រន់កូរ៉េមានលក់នៅតាមផ្សារទំនើបនិងតាមដងផ្លូវដែលផ្តល់ភាពងាយស្រួលដល់ការរកទិញ។ ការស្លៀកពាក់បែបកូរ៉េនិងការញ៉ាំអាហារកូរ៉េបានក្លាយជាផ្នែកមួយនៃវប្បធម៌យុវវ័យសម័យបច្ចុប្បន្ននេះ។ រសជាតិឈីសដែលយឺតៗនិងមានជាតិឡមៗនៅក្នុងអាហារកូរ៉េផ្តល់នូវបទពិសោធន៍រសជាតិថ្មីដល់អ្នកញ៉ាំ។ នំអង្ករកូរ៉េចម្អិនជាមួយប្រហិតត្រីនិងពងមាន់ស្ងោរគឺជាអាហារដែលជួយឱ្យឆ្អែតនិងមានរសជាតិឆ្ងាញ់ពិសារ។ ការរចនាប្រអប់វេចខ្ចប់អាហារកូរ៉េមានភាពស្រស់ស្អាតនិងមានភាពទាក់ទាញដែលស័ក្តិសមសម្រាប់ការថតរូបបង្ហោះ។ យុវវ័យខ្មែរចូលចិត្តការសាកល្បងរសជាតិអាហារបរទេសដើម្បីស្វែងយល់ពីវប្បធម៌អាហារនៃបណ្តាប្រទេសផ្សេងៗ។ អាហារសម្រន់បែបកូរ៉េមានភាពងាយស្រួលក្នុងការញ៉ាំនិងមានរសជាតិដែលត្រូវគ្នាយ៉ាងល្អជាមួយអាកាសធាតុយើង។ ឥទ្ធិពលនៃតារាចម្រៀងកូរ៉េបានធ្វើឱ្យអាហារសម្រន់របស់ប្រទេសគេក្លាយជាទីពេញចិត្តសម្រាប់យុវវ័យទូទាំងពិភពលោក។ ការចម្អិនអាហារកូរ៉េដោយប្រើគ្រឿងផ្សំស្រស់ៗជួយឱ្យអាហារមានរសជាតិដើមដូចទៅញ៉ាំដល់ប្រទេសកូរ៉េផ្ទាល់។ នំចំណីវេចខ្ចប់ពីបរទេសដែលមានរសជាតិប្លែកៗអាចរកទិញបានយ៉ាងងាយស្រួលតាមរយៈហាងទំនិញទំនើបៗនានា។ ដំឡូងបំពងរសជាតិបង្គាឬរសជាតិសារាយសមុទ្រគឺជាអាហារសម្រន់ដែលយុវវ័យតែងតែទិញទុកញ៉ាំពេលមើលរឿង។ ការប្រើប្រាស់កម្មវិធីដឹកជញ្ជូនអាហារលើទូរស័ព្ទដៃបានជួយឱ្យការកម្ម៉ង់នំបរទេសមានភាពរហ័សនិងចំណេញពេល។ នំដែលល្បីក្នុងកម្មវិធីទីកតុកតែងតែត្រូវបានគេស្វែងរកទិញយ៉ាងច្រើនកុះករដោយសារភាពចង់សាកល្បងរបស់មនុស្ស។ ការវេចខ្ចប់នំបរទេសមានភាពទាក់ទាញខ្លាំងជាមួយនឹងរូបភាពស្អាតៗនិងព័ត៌មានអំពីសារធាតុចិញ្ចឹមច្បាស់លាស់។ រសជាតិថ្មីៗដែលមិនធ្លាប់មានពីមុនមកត្រូវបានគេនាំចូលមកកាន់ទីផ្សារកម្ពុជាដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។ នំសូកូឡានិងនំប៊ីស្គីតដែលមានម៉ាកល្បីៗលើពិភពលោកបានក្លាយជាអាហារសម្រន់ប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់វ័យ។ ការជ្រើសរើសអាហារសម្រន់ដែលមានជាតិស្ករទាបនិងសម្បូរប្រូតេអ៊ីនគឺជាជម្រើសសម្រាប់អ្នកយកចិត្តទុកដាក់លើសុខភាព។ ការកម្ម៉ង់អាហារតាមអនឡាញបានក្លាយជាទម្លាប់ថ្មីមួយដែលជួយឱ្យជីវិតរស់នៅមានភាពងាយស្រួលនិងទាន់សម័យ។ នំចំណីដែលនាំចូលពីប្រទេសជិតខាងដូចជាថៃនិងវៀតណាមក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរដែរ។ ភាពសម្បូរបែបនៃអាហារសម្រន់សម័យបច្ចុប្បន្នផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសយ៉ាងច្រើនដែលមិនធ្លាប់មានពីមុន។ ការបញ្ចូលគ្នារវាងរសជាតិបុរាណនិងបច្ចេកវិទ្យាវេចខ្ចប់ទំនើបធ្វើឱ្យអាហារសម្រន់កាន់តែមានភាពទាក់ទាញខ្លាំង។ អាហារសម្រន់វេចខ្ចប់ងាយស្រួលដាក់តាមខ្លួនសម្រាប់យកទៅញ៉ាំនៅកន្លែងធ្វើការឬពេលធ្វើដំណើរទៅកម្សាន្តនានា។ ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំអាហារសម្រន់បានឆ្លុះបញ្ចាំងពីការបើកចំហនៃសង្គមខ្មែរចំពោះវប្បធម៌ខាងក្រៅ។ បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលក់និងការចែកចាយអាហារសម្រន់ក្នុងសម័យនេះ។ រសជាតិអាហារសម្រន់សម័យបច្ចុប្បន្នផ្តល់នូវភាពរំភើបនិងការរកឃើញថ្មីៗសម្រាប់អ្នកដែលចូលចិត្តរសជាតិប្លែក។ ទោះបីជាមានអាហារបរទេសច្រើនមែនតែអាហារខ្មែរដែលមានការច្នៃប្រឌិតថ្មីនៅតែមានភាពលេចធ្លោជាងគេជានិច្ច។ ការរួមបញ្ចូលគ្នារវាងរសជាតិបែបប្រពៃណីនិងស្ទីលទំនើបគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់អាជីវកម្មអាហារសម័យថ្មី។ ការចងចាំអំពីរសជាតិអាហារសម្រន់ពីអតីតកាលនិងការនិយមសម័យថ្មីបង្កើតបានជាចំណងមិត្តភាពរវាងជំនាន់មនុស្ស។ ការយល់ដឹងពីការវិវត្តនៃអាហារសម្រន់ជួយឱ្យយើងមើលឃើញពីការផ្លាស់ប្តូរនៃសង្គមជាតិយើងតាមរយៈរសជាតិអាហារ។ សរុបមកមិនថាអាហារសម័យមុនឬសម័យនេះទេអ្វីដែលសំខាន់បំផុតគឺការញ៉ាំដោយក្តីរីករាយនិងមានសុខភាពល្អ។